អ្នកបើកបរគ្រប់រូបតម្រូវឱ្យមានប័ណ្ណបើកបរត្រឹមត្រូវ និងមានសុពលភាពស្របតាមច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជារៀងរាល់ខែ គឺជាកត្តាចាំបាច់ ដើម្បីធានាថាការធ្វើដំណើរប្រកបដោយភាពរលូន និងមានសុវត្ថិភាព។ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជួយឱ្យអតិថិជនអាចតាមដានភូមិសាស្ត្រនៃការធ្វើដំណើរបានភ្លាមៗតាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន។ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចផ្ដល់ការធានារ៉ាប់រងដល់អ្នកដំណើរគ្រប់រូបក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ការកំណត់ល្បឿនបើកបរក្នុងតំបន់ប្រជុំជន គឺជាវិធានការដ៏មានប្រសិទ្ធភាពមួយក្នុងការការពារសុវត្ថិភាពជូនសាធារណជនទូទៅ។ រាល់សកម្មភាពរបស់អ្នកបើកបរត្រូវបានកត់ត្រាក្នុងប្រព័ន្ធទិន្នន័យ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងស្របតាមស្តង់ដារបច្ចេកទេស។ សមត្ថកិច្ចពាក់ព័ន្ធតែងតែចុះធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់បងប្អូនអ្នករត់កង់បី និងតាក់ស៊ីជានិច្ច។ ការប្រើប្រាស់មួកសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរតាមម៉ូតូឌុប គឺជាកាតព្វកិច្ចដែលមិនអាចខ្វះបានឡើយ ដើម្បីការពារគ្រោះថ្នាក់ត្រង់ក្បាល។ គោលនយោបាយតម្លាភាពតម្លៃសេវាកម្មជួយឱ្យអតិថិជនមានភាពជឿជាក់ និងមិនមានការព្រួយបារម្ភអំពីការទាមទារប្រាក់លើសកម្រិត។ សេវាកម្មដឹកជញ្ជូនត្រូវមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងសង្គ្រោះបន្ទាន់ដែលដំណើរការ ២៤ ម៉ោងលើ ២៤ ម៉ោង។ ការបណ្ដុះបណ្ដាលផ្នែកសីលធម៌ និងវិជ្ជាជីវៈដល់បុគ្គលិកបើកបរជួយបង្កើននូវភាពរួសរាយរាក់ទាក់ដល់អ្នកប្រើប្រាស់។ អតិថិជនមានសិទ្ធិពេញលេញក្នុងការផ្ដល់មតិយោបល់ ឬវាយតម្លៃលើគុណភាពសេវាកម្មដែលខ្លួនបានប្រើប្រាស់រួច។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ត្រូវបានរក្សាទុកយ៉ាងសម្ងាត់បំផុតក្នុងប្រព័ន្ធសុវត្ថិភាព។ ការកំណត់អត្តសញ្ញាណអ្នកបើកបរច្បាស់លាស់មុនពេលចាប់ផ្ដើមការងារ គឺជួយបង្ការនូវបញ្ហាបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ។ យានយន្តដែលយកមកបម្រើសេវាកម្មត្រូវមានស្លាកលេខត្រឹមត្រូវ និងមានការចុះបញ្ជីការជាមួយក្រសួងពាក់ព័ន្ធ។ រាល់ការបង់ប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិកជួយកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធ និងបង្កើនភាពងាយស្រួល។ ការរៀបចំកន្លែងចតយានយន្តឱ្យមានសណ្ដាប់ធ្នាប់ល្អជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវសាធារណៈ។ គោលនយោបាយគាំពារសង្គមសម្រាប់អ្នកបើកបរត្រូវបានលើកកម្ពស់ ដើម្បីធានាបាននូវស្ថិរភាពជីវភាពរស់នៅ។ ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរមុនពេលបំពេញភារកិច្ច គឺជាវិធានការបង្ការគ្រោះថ្នាក់ដ៏សំខាន់។ ក្រុមហ៊ុនគួរមានវិធានការលើកទឹកចិត្តដល់អ្នកបើកបរដែលគោរពច្បាប់ចរាចរណ៍បានល្អ និងមានការកោតសរសើរពីអតិថិជន។ ការបំពាក់ឧបករណ៍កាមេរ៉ាសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីជួយបង្កើនទំនុកចិត្តទាំងអ្នកបើកបរ និងអ្នកធ្វើដំណើរ។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងសំរាម និងអនាម័យក្នុងយានយន្តជួយលើកកម្ពស់សោភ័ណភាពនៃការដឹកជញ្ជូន។ ការសហការរវាងវិស័យឯកជន និងរដ្ឋបាលសាធារណៈគឺជាសសរស្តម្ភដ៏រឹងមាំក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន។ គោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីកំពុងត្រូវបានជំរុញ។ រាល់ពាក្យបណ្ដឹងរបស់អ្នកប្រើប្រាស់ត្រូវតែដោះស្រាយឱ្យបានឆាប់រហ័ស និងមានយុត្តិធម៌បំផុតសម្រាប់គ្រប់ភាគី។ ការរៀបចំខ្សែសង្វាក់ការងារឱ្យមានលក្ខណៈស្តង់ដារជួយឱ្យការផ្ដល់សេវាកម្មមានលក្ខណៈវិជ្ជាជីវៈខ្ពស់។ បទប្បញ្ញត្តិពន្ធដារសម្រាប់អាជីវកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទជួយបង្កើនចំណូលថវិកាជាតិសម្រាប់អភិវឌ្ឍប្រទេស។ ការចុះកិច្ចសន្យាការងារច្បាស់លាស់រវាងក្រុមហ៊ុន និងអ្នកបើកបរជួយការពារសិទ្ធិសេរីភាពតាមផ្លូវច្បាប់។ យុទ្ធនាការផ្សព្វផ្សាយអំពីការជិះកង់បីដោយសុវត្ថិភាពត្រូវបានធ្វើឡើងជាប្រចាំនៅតាមបណ្ដាខេត្តក្រុងនានា។ ការគ្រប់គ្រងពេលវេលាធ្វើការរបស់អ្នកបើកបរឱ្យបានសមស្របជួយកាត់បន្ថយការហត់នឿយ និងគ្រោះថ្នាក់។ គោលនយោបាយគាំទ្រដល់ស្ត្រីដែលប្រកបរបរបើកបរជួយបង្កើនសមភាពយេនឌ័រក្នុងវិស័យដឹកជញ្ជូន។ ការប្រើប្រាស់ផែនទីឌីជីថលដែលធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតជួយឱ្យការធ្វើដំណើរចំណាយពេលតិច។ បទប្បញ្ញត្តិស្ដីពីការដឹកជញ្ជូនទំនិញតាមម៉ូតូត្រូវមានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់។ ការត្រួតពិនិត្យសុខភាពភ្នែក និងកាយសម្បទារបស់អ្នកបើកបរត្រូវធ្វើឡើងជាទៀងទាត់ ដើម្បីប្រសិទ្ធភាពការងារ។ រាល់ការធ្វើដំណើរតាមកម្មវិធីត្រូវតែមានការបញ្ជាក់ព័ត៌មានលម្អិតតាមរយៈសារអេឡិចត្រូនិកទៅកាន់អតិថិជន។ គោលនយោបាយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងសេវាកម្មដឹកជញ្ជូនត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ ការកំណត់តំបន់ហាមឃាត់សម្រាប់យានយន្តធុនធំជួយឱ្យការធ្វើដំណើររបស់យានយន្តខ្នាតតូចមានសុវត្ថិភាព។ បទប្បញ្ញត្តិស្ដីពីការប្រើប្រាស់ផ្លូវល្បឿនលឿនត្រូវតែមានការយល់ដឹងឱ្យបានច្បាស់លាស់ពីសំណាក់អ្នកបើកបរ។ ការផ្ដល់សេវាកម្មដឹកជញ្ជូនប្រកបដោយគុណភាព គឺជួយលើកកម្ពស់មុខមាត់របស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ។ អតិថិជនគួរមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលស្លាកលេខយានយន្តឱ្យបានត្រឹមត្រូវមុនពេលឡើងជិះ។ យន្តការនៃការត្រួតពិនិត្យ និងវាយតម្លៃដោយស្ថាប័នឯករាជ្យជួយឱ្យក្រុមហ៊ុនកែលម្អចំណុចខ្វះខាតរបស់ខ្លួន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជួយឱ្យសេវាកម្មដឹកជញ្ជូនតាមកម្មវិធីទូរស័ព្ទកាន់តែមានភាពរីកចម្រើន។ ការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាកម្លាំងចលករដ៏សំខាន់។ គោលនយោបាយអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឌីជីថល គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ សេវាកម្មដឹកជញ្ជូនដែលប្រកបដោយបរិយាបន្ននឹងនាំមកនូវភាពងាយស្រួលសម្រាប់ជនមានពិការភាពគ្រប់រូប។ ការវិវត្តនៃសេវាកម្មដឹកជញ្ជូនអាហារបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុងកាន់តែមានភាពងាយស្រួល។ ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីធានាថាអាហារដែលដឹកជញ្ជូនមានអនាម័យខ្ពស់។ សុវត្ថិភាពចំណីអាហារ គឺជាកត្តាចម្បងដែលកំណត់នូវភាពជោគជ័យនៃអាជីវកម្មដឹកជញ្ជូនតាមប្រព័ន្ធអនឡាញ។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការវេចខ្ចប់អាហារត្រូវបានរៀបចំឡើងដើម្បីការពារការចម្លងរោគពីមជ្ឈដ្ឋានខាងក្រៅ។ គោលនយោបាយគាំពារសុខភាពសាធារណៈតម្រូវឱ្យភោជនីយដ្ឋានទាំងអស់អនុវត្តតាមស្តង់ដារអនាម័យដែលបានកំណត់។ បុគ្គលិកដឹកជញ្ជូនអាហារត្រូវតែយល់ដឹងអំពីបច្ចេកទេសនៃការរក្សាសីតុណ្ហភាពអាហារឱ្យបានល្អ។ ការប្រើប្រាស់ប្រអប់រក្សាកម្ដៅដែលមានស្ដង់ដារជួយឱ្យអាហារនៅតែមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាព។ រាល់ការដឹកជញ្ជូនអាហារស្រស់ត្រូវមានការបំបែកដាច់ដោយឡែកពីអាហារឆ្អិន ដើម្បីជៀសវាងការឆ្លងបាក់តេរី។ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចត្រួតពិនិត្យប្រវត្តិរូបរបស់អ្នកដឹកជញ្ជូនឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចូលធ្វើការ។ ការកំណត់សណ្ដាប់ធ្នាប់នៃការបើកបរក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកជួយការពារគ្រោះថ្នាក់ដល់អ្នកដឹកជញ្ជូន។ រាល់សម្ភារៈសម្រាប់វេចខ្ចប់អាហារគួរតែជាប្រភេទដែលអាចរលាយក្នុងដីបាន ឬជាប្រភេទដែលអាចកែច្នៃឡើងវិញ។ បទប្បញ្ញត្តិស្ដីពីការបិទតែមសុវត្ថិភាពលើប្រអប់អាហារជួយឱ្យអតិថិជនមានទំនុកចិត្តថាមិនមានការបើកមុន។ ការបណ្ដុះបណ្ដាលអ្នកដឹកជញ្ជូនអំពីរបៀបនៃការកាន់កាប់អាហារប្រកបដោយអនាម័យគឺជាការចាំបាច់បំផុត។ គោលនយោបាយផ្ដល់សេវាកម្មដោយគ្មានការប៉ះពាល់ផ្ទាល់ត្រូវបានអនុវត្តដើម្បីបង្ការការឆ្លងជំងឺផ្សេងៗ។ អ្នកដឹកជញ្ជូនត្រូវលាងសម្អាតដៃឱ្យបានស្អាត ឬប្រើប្រាស់ទឹកអាល់កុលសម្លាប់មេរោគជាប្រចាំមុនពេលផ្ដល់អាហារ។ ការត្រួតពិនិត្យគុណភាពអាហារពីសំណាក់មន្ត្រីជំនាញជួយកាត់បន្ថយបញ្ហាពុលចំណីអាហារក្នុងសង្គម។ បទប្បញ្ញត្តិពាក់ព័ន្ធនឹងការកំណត់តម្លៃសេវាដឹកជញ្ជូនត្រូវតែមានភាពសមស្រប និងមិនបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ ការរៀបចំប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញឱ្យមានប្រសិទ្ធភាពជួយកាត់បន្ថយការយឺតយ៉ាវ និងរក្សាបាននូវភាពស្រស់។ ក្រុមហ៊ុនគួរមានគោលនយោបាយផ្ដល់ការគាំទ្រផ្នែកវេជ្ជសាស្ត្រដល់អ្នកដឹកជញ្ជូនក្នុងករណីមានគ្រោះថ្នាក់ការងារ។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជួយក្នុងការរៀបចំផ្លូវដឹកជញ្ជូនឱ្យបានលឿន និងមានសុវត្ថិភាព។ រាល់ភោជនីយដ្ឋានដែលជាដៃគូត្រូវមានអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនបត្របញ្ជាក់អនាម័យចំណីអាហារត្រឹមត្រូវ។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងសំណល់រឹងពីការវេចខ្ចប់អាហារកំពុងត្រូវបានរៀបចំដើម្បីបរិស្ថានបៃតង។ ការកំណត់ទម្ងន់នៃទំនិញដែលត្រូវដឹកជញ្ជូនតាមម៉ូតូជួយរក្សាតុល្យភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ គោលនយោបាយលើកទឹកចិត្តដល់ហាងអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកជួយដល់កសិករខ្មែរ។ ការត្រួតពិនិត្យយានយន្តរបស់អ្នកដឹកជញ្ជូនឱ្យមានលក្ខណៈបច្ចេកទេសល្អជួយឱ្យការងារប្រព្រឹត្តទៅដោយរលូន។ អតិថិជនអាចធ្វើការរាយការណ៍ភ្លាមៗប្រសិនបើឃើញអាហារមានសភាពមិនធម្មតា ឬមិនមានអនាម័យ។ បទប្បញ្ញត្តិស្ដីពីការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបញ្ជាទិញអាហារត្រូវតែអនុវត្តតាមច្បាប់ជាធរមាន។ ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់អ្នកដឹកជញ្ជូនជួយលើកកម្ពស់គុណតម្លៃនៃការងារ។ គោលនយោបាយស្ដីពីការផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកដឹកជញ្ជូនដែលល្អជួយបង្កើនប្រសិទ្ធភាពការងារ។ ការរៀបចំកន្លែងរង់ចាំសម្រាប់អ្នកដឹកជញ្ជូននៅតាមហាងអាហារជួយរក្សាសណ្ដាប់ធ្នាប់សាធារណៈ។ បទប្បញ្ញត្តិស្ដីពីការហាមឃាត់ការដឹកជញ្ជូនទំនិញខុសច្បាប់តាមរយៈសេវាកម្មដឹកជញ្ជូនអាហារត្រូវតែតឹងរ៉ឹង។ ការប្រើប្រាស់ឯកសណ្ឋានដែលត្រឹមត្រូវជួយឱ្យសាធារណជនងាយស្រួលសម្គាល់ភ្នាក់ងារដឹកជញ្ជូនផ្លូវការ។ នៅពេលអនាគតនឹងមានគោលនយោបាយកាត់បន្ថយការបំភាយឧស្ម័នពុលតាមរយៈការប្រើប្រាស់កង់សម្រាប់ដឹកជញ្ជូនក្នុងចម្ងាយជិត។ ការកំណត់ម៉ោងធ្វើការឱ្យមានតុល្យភាពជួយការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកដឹកជញ្ជូន។ បទប្បញ្ញត្តិស្ដីពីការប្រើប្រាស់សម្ភារៈការពារខ្លួនដូចជាមួកសុវត្ថិភាព និងស្រោមដៃត្រូវតែអនុវត្តតាម។ ការត្រួតពិនិត្យការវេចខ្ចប់ជាតិរាវឱ្យមានសុវត្ថិភាពជួយបង្ការការកំពប់ដែលនាំឱ្យប៉ះពាល់ដល់អាហារដទៃ។ គោលនយោបាយផ្ដល់តម្លាភាពក្នុងការបែងចែកប្រាក់កម្រៃជួយឱ្យអ្នកដឹកជញ្ជូនមានភាពជឿជាក់លើក្រុមហ៊ុន។ ការបង្កើតប្រព័ន្ធវាយតម្លៃតាមរយ:ផ្កាយសម្រាប់ហាងអាហារជួយឱ្យអតិថិជនមានជម្រើសល្អក្នុងការបញ្ជាទិញ។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មអាហារត្រូវតែមានភាពត្រឹមត្រូវ និងមិនភូតកុហក។ ការសហការជាមួយអាជ្ញាធរមូលដ្ឋានជួយឱ្យការដឹកជញ្ជូនអាហារក្នុងតំបន់បិទខ្ទប់មានប្រសិទ្ធភាពខ្ពស់។ គោលនយោបាយគាំទ្រសហគ្រាសធុនតូច និងមធ្យមតាមរយៈកម្មវិធីដឹកជញ្ជូនជួយរុញច្រានសេដ្ឋកិច្ច។ ការប្រើប្រាស់ថង់ក្រដាសជំនួសឱ្យថង់ផ្លាស្ទិក គឺជាជំហានដ៏វិជ្ជមានសម្រាប់កិច្ចការពារបរិស្ថាន។ បទប្បញ្ញត្តិស្ដីពីការត្រួតពិនិត្យការអាឡែស៊ីចំណីអាហារតម្រូវឱ្យហាងអាហារបញ្ជាក់ព័ត៌មានឱ្យបានច្បាស់។ ការអភិវឌ្ឍប្រព័ន្ធទូទាត់ប្រាក់ឌីជីថលជួយបង្កើនសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ទាំងហាង និងអតិថិជន។ គោលនយោបាយឆ្លើយតបនឹងគ្រោះអាសន្នជួយឱ្យក្រុមហ៊ុនអាចដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗ។ ការផ្ដល់ចំណេះដឹងផ្នែកសង្គ្រោះបឋមដល់អ្នកដឹកជញ្ជូន គឺជាអត្ថប្រយោជន៍បន្ថែមសម្រាប់សង្គមជាតិ។ បទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងសំឡេងរំខានពីយានយន្តដឹកជញ្ជូនក្នុងតំបន់ស្នាក់នៅត្រូវតែមានការត្រួតពិនិត្យ។ ការចូលរួមចំណែករបស់យុវជនក្នុងសេវាកម្មដឹកជញ្ជូន គឺជាការបង្កើតឱកាសការងារដ៏សំខាន់។ គោលនយោបាយពង្រឹងគុណភាពសេវាកម្មនឹងធ្វើឱ្យវិស័យដឹកជញ្ជូនអាហារនៅកម្ពុជាមាននិរន្តរភាព។ ការរួមគ្នាគោរពគោលការណ៍សុវត្ថិភាព និងបទប្បញ្ញត្តិនឹងនាំមកនូវភាពរីកចម្រើនសម្រាប់ទាំងអស់គ្នា។ ការអនុវត្តតាមច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលកើតឡើងលើដងផ្លូវសាធារណៈ។ ក្រសួងពាក់ព័ន្ធនឹងបន្តតាមដានរាល់សកម្មភាពអាជីវកម្ម ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌សង្គម។ ការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនឱ្យកាន់តែរឹងមាំ។ រាល់ការកែលម្អគោលនយោបាយថ្មីៗ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ។ សរុបមកវិញ ការរួមគ្នាគោរពបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាព នឹងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសជាតិ។